កេរដំណែលគ្រួសារ គឺជាវត្ថុដែលត្រូវបានរក្សាទុក ហើយបន្តផ្ទេរពីមនុស្សជំនាន់មុន ដូចជាជីដូនជីតា ឬឪពុកម្ដាយ មកដល់កូនចៅជំនាន់ក្រោយ។ វត្ថុទាំងនេះមិនមែនត្រឹមតែជារបស់របរធម្មតានោះទេ តែវាផ្ទុកនូវ រឿងរ៉ាវ អនុស្សាវរីយ៍ និង តម្លៃផ្លូវចិត្ត យ៉ាងជ្រាលជ្រៅសម្រាប់គ្រួសារនីមួយៗ។ វាក៏ជាជំនឿមួយដែរក្នុងការការពារខ្លួនពីពពួកអមនុស្ស។ ជារឿយៗ កេរដំណែលទាំងនេះតំណាងឲ្យ ប្រពៃណី ឬ មរតក របស់គ្រួសារយើង។ ឧទាហរណ៍ វាអាចជាគ្រឿងអលង្ការដូចជាខ្សែក ឬចិញ្ចៀន គ្រឿងសង្ហារិម រូបថតចាស់ៗ ឬវត្ថុប្រើប្រាស់ផ្សេងៗដែលធ្លាប់ជាកម្មសិទ្ធិរបស់ដូនតា។ គ្រឿងអលង្ការដូចជា ខ្សែកមាស និង ខ្សែដៃមាស គឺជារបស់របរដែលបានផ្ទេរឲ្យគ្នាទៅវិញទៅមកជាញឹកញាប់ក្នុងគ្រួសារ។ ក្រៅពីតម្លៃលោហៈទាំងនេះ វាក៏បានផ្ទុកនូវ អនុស្សាវរីយ៍ និង រឿងរ៉ាវ របស់អ្នកដែលធ្លាប់បានពាក់វា។ ជាពិសេស វត្ថុទាំងនេះអាចតំណាងឲ្យ ព្រឹត្តិការណ៍សំខាន់ៗ ក្នុងជីវិត ដូចជាពិធីភ្ជាប់ពាក្យ ពិធីមង្គលការ ឬជាកាដូដ៏មានអត្ថន័យពីអ្នកជាទីស្រឡាញ់។ នៅពេលដែលយើងពាក់វា គឺដូចជាបានទទួលនូវ ពរជ័យ និង ថាមពលវិជ្ជមាន ពីដូនតា។ ចំណែកឯ ចិញ្ចៀនមាស ឬប្រាក់ដាំត្បូង ជាពិសេស ចិញ្ចៀនអាពាហ៍ពិពាហ៍របស់ឪពុកម្ដាយ គឺមានតម្លៃជ្រាលជ្រៅបំផុត។ វាជានិមិត្តរូបនៃ សេចក្ដីស្រឡាញ់ ភាពស្មោះត្រង់ និង ចំណងអាពាហ៍ពិពាហ៍ ដ៏រឹងមាំរបស់ជំនាន់មុន។ ការបន្តទទួលយកចិញ្ចៀនអាពាហ៍ពិពាហ៍ទាំងនេះ គឺដូចជាបានបន្តនូវ កេរដំណែលនៃសេចក្ដីសុខ និង សុភមង្គលគ្រួសារ។ ត្បូងដែលដាំលើចិញ្ចៀនក៏អាចមានអត្ថន័យពិសេសនៅក្នុងនោះផងដែរ។ សម្រាប់ កងដៃ ឬកងជើងបុរាណ វិញ វាមិនត្រឹមតែជាគ្រឿងអលង្ការនោះទេ តែវាក៏ជា វត្ថុប្រវត្តិសាស្ត្រ តូចមួយផងដែរ។ កងដៃឬកងជើងទាំងនេះច្រើនតែឆ្លុះបញ្ចាំងពី សិល្បៈនៃការរចនា និង ជំនឿ របស់ដូនតា។ វាអាចមានរាងប្លែកៗ ឬមានឆ្លាក់ក្បាច់បុរាណ ដែលបង្ហាញពីរបៀបរស់នៅ ឬវប្បធម៌ក្នុងសម័យកាលរបស់វា។ ការរក្សាទុកកងដៃឬកងជើងបុរាណ គឺជួយថែរក្សា អត្តសញ្ញាណវប្បធម៌ របស់គ្រួសារ។ ចំណែកឯ ស្នៀតសក់ មាសឬប្រាក់ វិញ គឺជារបស់របរដែល បង្ហាញពីភាពជាស្ត្រីខ្មែរ កាលពីជំនាន់ដើម។ ស្នៀតសក់ទាំងនេះជារបស់ប្រើប្រាស់ផ្ទាល់ខ្លួនដែលមានលក្ខណៈបុគ្គល។ ហើយវាតែងតែត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់។ វាអាចជាតំណាងឲ្យ សម្រស់ ភាពថ្លៃថ្នូរ និង ប្រពៃណីនៃការតែងកាយ របស់ឪពុកម្ដាយ ឬជីដូនជីតា។ ការបន្តរក្សាស្នៀតសក់ទាំងនេះ គឺដូចជាការបន្តនូវ ភាពស្រស់ស្អាត។ ជាពិសេសគឺជាមរតកវប្បធម៌ ពីជំនាន់មួយទៅជំនាន់មួយ។ សរុបមក វត្ថុទាំងអស់នេះមិនត្រឹមតែមានតម្លៃរូបិយវត្ថុនោះទេ តែវាជា កំណប់ទ្រព្យផ្លូវចិត្ត ដែលភ្ជាប់យើងទៅនឹងឫសគល់របស់យើង បន្តរឿងរ៉ាវរបស់ដូនតា។ ហើយវាក៏បានពង្រឹងនូវ ចំណងគ្រួសារ ឲ្យកាន់តែរឹងមាំពីមួយជំនាន់ទៅមួយជំនាន់ដែរ។